ម្រេចកំពត គឺជាគ្រឿងទេសដ៏ល្បីល្បាញ ដែលដាំដុះនៅភាគខាងត្បូងប្រទេសកម្ពុជា។ វាមានក្លិនឈ្ងុយ និងរសជាតិប្លែកដែលមនុស្សទូទៅចូលចិត្តបន្ថែមក្នុងអាហារ។ ភ្ញៀវទេសចរណ៍តែងតែទិញម្រេចកំពតទុកជាអនុស្សាវរីយ៍។ ក្រឡ ឬកំប៉ុងតុបតែងធ្វើឱ្យម្រេចកំពតក្លាយជាអំណោយមួយដ៏ស្រស់ស្អាត។ ក្រឡ ឬ កំប៉ុងម្រេចច្រើនតែត្រូវបានតុបតែងដោយលំនាំខ្មែរបុរាណ។ ម្រេចកំពតមានប្រភេទពូជខ្មៅ ស និងក្រហម។ ម្រេចកំពតត្រូវបានដាំដុះដោយកសិករក្នុងស្រុកនៅខេត្តកំពតផ្ទាល់។ ម្រេចកំពតមានរសជាតិខ្លាំង ហឹរ និងផ្អែមស្រាល។ ហាងជាច្រើនក្នុងទីក្រុងភ្នំពេញលក់ម្រេចជាក្រឡ ឬ កំប៉ុងដែលមានការតុបតែងស្អាតៗ។ ការទិញម្រេចកំពតជាកាដូអនុស្សាវរីយ៍ជួយដល់សហគមន៍មូលដ្ឋាន។ ម្រេចកំពតត្រូវបានប្រមូលផលដោយប្រុងប្រយ័ត្នដើម្បីធានាគុណភាព។ ម្រេចកំពតបានទទួលការទទួលស្គាល់ជាអន្តរជាតិសម្រាប់រសជាតិរបស់វា។ ក្រឡ ឬ កំប៉ុងតុបតែង ជួយរក្សាម្រេចឱ្យទុកបានយូរ។ វាជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមក្នុងចំណោមភ្ញៀវទេសចរណ៍កម្ពុជា។ ម្រេចកំពតជួយបង្កើនរសជាតិនៃម្ហូបខ្មែរជាច្រើន។ ក្រឡ ឬ កំប៉ុងម្រេចខ្លះមានចងជាខ្សែបូ ឬស្លាក។ ម្រេចអាចប្រើទាំងមូល ឬកិនជាម្សៅ។ អ្នកចំអិនជាច្រើនចូលចិត្តម្រេចកំពត ដោយសារតែគុណភាពក្លិនឈ្ងុយរបស់វា។ ក្រឡ ឬ កំប៉ុងម្រេចខ្លះបង្ហាញពីទេសភាពខេត្តកំពត ឬ ឈ្មោះចម្ការនៅលើស្លាករបស់វា។ ក្រឡ ឬ កំប៉ុងម្រេចភាគច្រើន ត្រូវបានធ្វើពីថ្ម ឬ ផ្លាស្ទិក។ អ្នកទេសចរចូលចិត្តថតរូបកំប៉ុង ឬ ក្រឡដែលមានម្រេចចម្រុះពណ៌។ ម្រេចកំពតគឺជាផ្នែកដ៏សំខាន់នៃម្ហូបខ្មែរ។ កំប៉ុង ឬ ក្រឡដាក់ម្រេចខ្លះៗ ត្រូវបានសិប្បករក្នុងស្រុកធ្វើដោយដៃ។ ម្រេចពូជពណ៌ខ្មៅមានរសជាតិហិរខ្លាំងជាងគេ។ ម្រេចកំពតមានរសជាតិហិរស្រាល។ រីឯម្រេចកំពតពណ៌ក្រហមគឺកម្រ និងមានតម្លៃខ្ពស់។ ភ្ញៀវបរទេសជាច្រើនទិញក្រឡ ឬ កំប៉ុងម្រេចជាអំណោយសម្រាប់គ្រួសារ និងមិត្តភ័ក្តិរបស់ពួកគេ ពេលត្រឡប់ទៅវិញ។ ក្រឡ ឬ កំប៉ុងម្រេចមានការវេចខ្ចប់ត្រឹមត្រូវ ដើម្បីធានាគុណភាព និងគ្មានការបាក់បែកពេលធ្វើដំណើរ។ ក្រឡ ឬ កំប៉ុងតុបតែងធ្វើឱ្យវាងាយស្រួលក្នុងការរក្សាទុកនិងប្រើម្រេចនៅផ្ទះ។ ការវេចខ្ចប់ភាគច្រើនបង្ហាញឈ្មោះចម្ការ និងដើមកំណើតរបស់ចម្ការម្រេចនោះ។ ផលិតផលម្រេចកំពតមួយដែលល្បីល្បាញក្នុងការទិញជាវត្ថុអនុស្សាវរីយ៍គឺ សិលា ផិប ភើ Sela's Pepper គេមានការវេចខ្ចប់យ៉ាងល្អ ហើយមានប្រភេទម្រេចច្រើនជម្រើសផងដែរ។ មួយវិញទៀត វាជាម្រេចដែលបានដាំដុះផ្ទាល់នៅខេត្តកំពតតែម្ដង។ ម្រេចកំពតជានិមិត្តរូបនៃមរតកកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា។ សរុបមកវិញ ក្រឡ ឬ កំប៉ុងម្រេចកំពតជាវត្ថុអនុស្សាវរីយ៍ដ៏ល្អឥតខ្ចោះក្នុងការចងចាំពីប្រទេសកម្ពុជា។